ប្រជាជនខ្មែរច្រើនប្រើផ្លែដូង និងផ្លែចេកក្នុងការធ្វើបង្អែមឆ្ងាញ់ៗ ដែលពេញនិយម និងមានអត្ថប្រយោជន៍សម្រាប់សុខភាពផងដែរ។ ខ្ទិះដូងផ្តល់ជារសជាតិផ្អែម និងមានក្លិនឈ្ងុយឆ្ងាញ់ រួមជាមួយផ្លែចេកដែលផ្តល់ភាពទន់ ល្មម ដែលធ្វើឱ្យបង្អែមមានរសជាតិផ្អែមល្អ។ បង្អែមខ្មែរ ៣ ប្រភេទ ដែលប្រើគ្រឿងផ្សំដូចជា ខ្ទិះដូង និងផ្លែចេក ដែលមានរសជាតិឆ្ងាញ់ និងពេញនិយមក្នុងបរិបទអាហារខ្មែរ។ បង្អែមទាំងនេះមានរសជាតិផ្អែមឆ្ងាញ់ ហើយឈ្ងុយដោយសារខ្ទិះដូង។ ក្នុងចំណោមនោះបង្អែម ចេកខ្ទិះក៏ជាបង្អែមដែលពេញនិយមផងដែរ។ បង្អែមចេកខ្ទិះគឺជាបង្អែមខ្មែរ ប្រើផ្លែចេក និងខ្ទិះដូងជាគ្រឿងសំខាន់។ អ្នកអាចសាកល្បងធ្វើវានៅផ្ទះ ឬរកទិញនៅតាមផ្សារ ព្រោះរបៀបធ្វើវាមិនស្មុគស្មាញនោះទេ។ គ្រឿងផ្សំរបស់បង្អែមចេកខ្ទះមានដូចជា ចេកទុំមួយស្និត ស្ករត្នោតឬស្ករស ខ្ទិះដូងដើម ខ្ទិះដូងចុង អំបិលក្រួស គ្រាប់សាគូ និងស្លឺកតើយ។ អ្នកអាចប្រើខ្ទិះដូងស្រស់ដែលបានពីផ្លែដូងផ្ទាល់ ដើម្បីទទួលបានរសជាតិផ្អែមឆ្ងាញ់ធម្មជាតិ ឬអាចប្រើខ្ទិះដូងកំប៉ុងដែលងាយស្រួល និងសន្សំសំចៃពេលវេលា ក៏បានដូចគ្នា។ ជាដំបូងយើងយកចេកទុំមួយស្និត កាត់ជាកង់ៗ ហើយត្រាំទឹកអំបិល រួចស្រង់ចេញទុកមួយអន្លើ។ បន្ទាប់មកយកគ្រាប់សាគូប្រហែល ៧០ ក្រាមទៅត្រាំក្នុងទឹកស្អាត និងទុករយៈពេល ១៥ នាទី ដើម្បីឱ្យសាគូទន់ និងស្អាត។ ហើយដាក់ឆ្នាំងដាំខ្ទិះដូងទឹកទីពីរចំនូន១លីត្រកន្លះឱ្យពុះ ចាំយើងដាក់គ្រាប់សាគូដែលត្រាំរួចចូលទៅ។ យើងកូរគ្រាប់សាគូក្នុងទឹកខ្ទិះ រហូតដល់វាចេញពណ៌ថ្លា និងទន់ ដើម្បីឱ្យមានរសជាតិល្អ និងងាយស្រួលនៅពេលញុាំ។ បន្ទាប់មកយើងបន្ថែមអំបិលមួយស្លាបព្រាកាហ្វេ និងស្ករចូល តាមចំណង់ចំណូលចិត្ត ដើម្បីបន្ថែមភាពផ្អែមប្រៃសមរម្យក្នុងបង្អែម។ ចំពោះស្ករសយើងដាក់វា អាស្រ័យលើចេករបស់យើង ថាតើវាផ្អែមប៉ុណ្ណា។ យើងកូរស្ករនិងអំបិលឱ្យរលាយសព្វក្នុងទឹកខ្ទិះដែលកំពុងពុះសិន រួចចាក់ផ្លែចេកចូល ដើម្បីឱ្យវារលាយនិងចូលជាតិគ្នា ។ រួចបន្ថយភ្លើងបន្តិច ហើយដាំបន្តឱ្យវាពុះម្តងទៀត ដើម្បីឱ្យគ្រឿងផ្សំរលាយចូលគ្នាឱ្យសព្វ និងទទួលបានរសជាតិឆ្ងាញ់ល្អសម្រាប់បង្អែម។ ពេលឆ្អិន យើងត្រូវធ្វើទឺកខ្ទិះដូងដើម្បីស្រូបពីលើចេកខ្ទះវិញម្តង។ យើងយកខ្ទិះដូងដើមចំនួន ១ កែវ ដាក់លើភ្លើងតិចៗ ហើយកូរឱ្យវាក្តៅសិន បន្ទាប់មកបន្ថែមស្លឹកតើយ អំបិល ១ចុងស្លាបព្រាកាហ្វេ និងស្ករស ១ស្លាបព្រា។ ទុកឱ្យទឹកខ្ទិះពុះល្មម និងមានក្លិនឈ្ងុយ រួចដាក់ចុះឱ្យត្រជាក់បន្តិច មុននឹងស្រង់ចាក់លើបង្អែម ជាការស្រេច។ យើងអាចញុំាបង្អែម ចេកខ្ទិះ ពេលវានៅក្តៅល្មម ឬ បរិភោគពេលត្រជាក់ដោយក្លាសេក្នុងទូរទឹកកកក៏បាន។ ពេលដែលអ្នកបរិភោគចេកខ្ទិះ កុំភ្លេចស្រោចទឺកខ្ទិះពីលើផង។